ជំនឿមួយក្នុងចំណោមជំនឿដ៏ចំណាស់ និងពេញនិយមនៅក្នុងសង្គមខ្មែរ គឺជំនឿដែលថា "បើអ្នកច្រៀងពេលកំពុងធ្វើម្ហូប អ្នកនឹងរៀបការជាមួយស្ត្រីមេម៉ាយ ឬបុរសពោះម៉ាយ"។ ជំនឿនេះមិនមែនគ្រាន់តែជាការនិយាយតៗគ្នាដោយគ្មានមូលដ្ឋាននោះទេ វាបានបង្កប់នូវអត្ថន័យជ្រាលជ្រៅ និងការក្រើនរំលឹកជាច្រើនសម្រាប់អ្នកជំនាន់ក្រោយ។ ជំនឿនេះកើតចេញពីការសង្កេត និងបទពិសោធន៍ជីវិតរបស់ដូនតាខ្មែរ។ ការធ្វើម្ហូបគឺជាកិច្ចការមួយដែលទាមទារការផ្តោតអារម្មណ៍ ភាពយកចិត្តទុកដាក់ និងអនាម័យខ្ពស់។ នៅពេលដែលអ្នកច្រៀងបណ្ដើរ ធ្វើម្ហូបបណ្ដើរ វាអាចនាំឱ្យមានផលវិបាកមួយចំនួនដូចជា បាត់បង់ការផ្តោតអារម្មណ៍ បញ្ហាអនាម័យ និងបង្កគ្រោះថ្នាក់។ ការច្រៀងអាចធ្វើឱ្យអារម្មណ៍របស់យើងរសាត់អណ្ដែត មិនបានយកចិត្តទុកដាក់ពេញលេញទៅលើម្ហូបដែលកំពុងធ្វើ។ ការច្រៀងអាចបណ្ដាលឱ្យភ្លេចដាក់គ្រឿងទេស ភ្លេចភ្លក្សរសជាតិ និងធ្វើឱ្យម្ហូបមិនឆ្ងាញ់ ឬអាចរហូតដល់ឆេះផ្ទះទៀតផង។ នៅពេលដែលយើងច្រៀង មាត់របស់យើងអាចបញ្ចេញនូវទឹកមាត់ ដែលអាចខ្ទាតចូលទៅក្នុងអាហារ។ ការបញ្ចេញនូវទឹកមាត់អាចជាប្រភពនៃការចម្លងមេរោគ ឬកាត់បន្ថយអនាម័យម្ហូបអាហារ។ ការមិនប្រុងប្រយ័ត្នពេលធ្វើម្ហូបដោយសារការច្រៀង ក៏អាចបង្កឱ្យមានគ្រោះថ្នាក់ផងដែរ ដូចជាការរលាកដោយសារប្រេងក្ដៅ ការមុតដៃដោយកាំបិត ឬការកំពប់អាហារជាដើម។ ដូនតាខ្មែរបានមើលឃើញថា អ្នកដែលធ្វេសប្រហែសក្នុងការងារផ្ទះ ជាពិសេសការងារសំខាន់ដូចជាការធ្វើម្ហូប អាចនឹងមិនសូវមានការទទួលខុសត្រូវខ្ពស់។ ក្នុងវប្បធម៌ខ្មែរ ការធ្វើម្ហូបមិនត្រឹមតែជាកិច្ចការប្រចាំថ្ងៃប៉ុណ្ណោះទេ តែជាការបង្ហាញពីការយកចិត្តទុកដាក់ចំពោះគ្រួសារ។ ដូច្នេះហើយ ពួកគេបានបង្កើតជំនឿនេះឡើង ដើម្បីជាការក្រើនរំលឹកដល់កូនចៅឱ្យមានភាពហ្មត់ចត់ និងទទួលខុសត្រូវខ្ពស់ក្នុងការងារផ្ទះ។ ជំនឿដែលថា ច្រៀងពេលធ្វើម្ហូប នឹងបានប្រពន្ធឫប្ដីមេម៉ាយ មិនមែនសំដៅដល់ការរៀបការជាមួយអ្នកមេម៉ាយឫពោះម៉ាយពិតប្រាកដនោះទេ។ ជំនឿនេះបង្រៀនយើងឱ្យចេះធ្វើអ្វីមួយដោយយកចិត្តទុកដាក់ មិនមែនធ្វើត្រឹមតែឱ្យហើយៗនោះទេ។ ការមានភាពហ្មត់ចត់ក្នុងការងារប្រចាំថ្ងៃ គឺជាគុណសម្បត្តិដ៏សំខាន់សម្រាប់ជីវិតគ្រួសារ។ វាជួយបណ្ដុះវិន័យក្នុងការធ្វើកិច្ចការនីមួយៗ ដោយមានការគិតគូរ និងការប្រុងប្រយ័ត្ន។ វិន័យនេះមិនត្រឹមតែអនុវត្តចំពោះការធ្វើម្ហូបប៉ុណ្ណោះទេ តែចំពោះកិច្ចការផ្សេងៗទៀតក្នុងជីវិតប្រចាំថ្ងៃផងដែរ។ ការធ្វើម្ហូបដោយយកចិត្តទុកដាក់ គឺជាសេចក្ដីស្រលាញ់ដែលបង្ហាញដល់សមាជិកគ្រួសារ។ ជំនឿនេះអាចចាត់ទុកជាការលើកទឹកចិត្តឱ្យមានការយកចិត្តទុកដាក់ចំពោះសុខភាព និងសុភមង្គលរបស់គ្រួសារតាមរយៈអាហារ។ ការបានប្រពន្ធឫប្ដីមេម៉ាយ អាចជាការប្រៀបធៀបទៅនឹងការជួបប្រទះនូវបញ្ហា ឬភាពមិនប្រក្រតីក្នុងជីវិតគ្រួសារ ដែលកើតចេញពីការមិនយកចិត្តទុកដាក់តាំងពីដំបូង។ វាជាការរំលឹកថា ការធ្វេសប្រហែសអាចនាំឱ្យមានផលវិបាកនៅពេលក្រោយ។ សរុបមក ជំនឿនេះគឺជារបៀបមួយដែលដូនតាខ្មែរបានប្រើប្រាស់ដើម្បីអប់រំកូនចៅឱ្យក្លាយជាមនុស្សដែលមានទំនួលខុសត្រូវ យកចិត្តទុកដាក់ និងមានវិន័យក្នុងការងារផ្ទះ ជាពិសេសការធ្វើម្ហូប។